ផ្អកគឺជាម្ហូបមួយមុខដែលឆ្លុះបញ្ចាំងពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលបានបន្តមកតាំងពីបុរាណកាល។ វាឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ គឺការរក្សាសាច់ត្រី ឬ សាច់ផ្សេងៗទុកឱ្យបានយូរ តាមរយៈការយកវាទៅធ្វើជាផ្អក។ ផ្អកខ្មែររបស់យើងត្រូវបានបែងចែកជាច្រើនប្រភេទ ដែលក្នុងនោះ រួមមាន ផ្អកចាវ ផ្អកកំពឹស ផ្អកត្រីជូរ និង ផ្អកសាច់ជ្រូក។ ឥឡូវនេះ ដំបូងបង្អស់ យើងមកមើលពីរបៀបធ្វើផ្អកចាវទាំងអស់គ្នា។ ផ្អកចាវគឺជាអាហារផ្អាប់ដ៏ពេញនិយមមួយរបស់ខ្មែរយើង ហើយវាក៏ជាស្បៀងមួយប្រភេទដែលយើងអាចរក្សាទុកដល់រាប់ខែផងដែរ។ ក្រោយពីផ្អកចាវនោះគ្រប់ថ្ងៃអាចពិសាបាន យើងក៏អាចយកវាទៅចំហុយ ចៀន ឬ ផ្ទាប់ជាមួយបន្លែចម្រុះបានដែរ។ សម្រាប់ត្រីដែលត្រូវយកមកធ្វើផ្អកចាវ យើងអាចប្រើត្រីអ្វីក៏បានដែរ មិនថាត្រីរំអិល ឬ ត្រីស្រកាទេ ប៉ុន្តែ យើងត្រូវប្រាកដថា ត្រីនោះនៅស្រស់ ទើបធ្វើផ្អកបានល្អ និងឆ្ងាញ់។ ត្រីប្រាក៏ជាជម្រើសមួយសម្រាប់ធ្វើផ្អកចាវបានដែរ ដោយយើងត្រូវយកវាទៅលាងទឹកឱ្យស្អាតសិន រួចសិមកាត់ជាកង់ៗ កុំឱ្យក្រាស់ពេក ព្រោះយើងត្រូវច្របាច់អំបិលយូរ។ អំបិលសម្រាប់ប្រឡាក់ត្រី គឺយើងត្រូវប្រើអំបិលក្រួស ព្រោះវាប្រៃល្អ។ កាលណាអំបិលកាន់តែប្រៃ នឹងធ្វើឱ្យសាច់ត្រីកាន់តែរឹង។ យើងត្រូវយកត្រីម្ដងមួយដុំៗមកប្រឡាក់ និងច្របាច់ជាមួយអំបិល។ ការប្រឡាក់នោះដែរ យើងត្រូវច្របាច់សាច់ត្រីរហូតចេញទឹក ហើយសាច់ឡើងរឹងល្អ ទើបធានាថាផ្អករបស់យើងឆ្ងាញ់។ បើសិនប្រឡាក់សាច់ត្រីមិនបានប្រៃស្មើល្អទេ វានឹងប្រែទៅជាអន់សាច់ ហើយធ្វើឱ្យផ្អកខូចតែម្ដង។ បើសិនជាយើងមិនមានពេលយូរដើម្បីច្របាច់សាច់ត្រី យើងអាចរៀបសាច់ត្រីដាក់ក្នុងចានមួយ រួចយកគម្របឆ្នាំងមកគ្រប ហើយដាក់ត្បាល់សង្កត់ពីលើក៏បាន។ ប្រហែលជាបួនម៉ោងបន្ទាប់ពីទុកត្រីប្រឡាក់ចោល យើងសង្កេតឃើញថាមានចេញទឹកច្រើន ហើយត្រីក៏មានសភាពរឹងជាងមុន ប៉ុន្តែក៏មិនទាន់អាចយកទៅចាវជាមួយគ្រឿងបាននៅឡើយដែរ។ យើងត្រូវយកសាច់ត្រីទៅរៀបដាក់ក្នុងក្រឡជ័រ ឬ ថ្មមួយ ដើម្បីផ្អាប់ទុកមួយរយៈទៀតសិន មុននឹងយកមកប្រើការបាន។ យើងក៏៏ត្រូវប្រាកដដែរថាបានរៀបសាច់ត្រីណែនល្អ និងចាក់ទឹកអំបិលចូលទៅក្នុងក្រឡផ្អាប់ត្រីនោះ រួចរោយអំបិលក្រួសបន្ថែមពីលើទៀត ដើម្បីឱ្យសាច់ត្រីប្រៃស្មើគ្នាល្អ។ យើងត្រូវផ្អាប់សាច់ត្រីយ៉ាងហោចណាស់កន្លះខែដែរ មុននឹងអាចយកទៅចាវបាន។ ក្រោយពីទុកបានកន្លះខែហើយ យើងអាចចាប់ផ្ដើមយកត្រីនោះទៅចាវបាន។ បន្ទាប់មក ស្រង់យកតែសាច់ត្រីចេញពីក្រឡ និង ទុកឱ្យស្រក់ទឹកអំបិលអស់សិន។ ដោយឡែកគ្រឿងផ្សំសម្រាប់ចាវផ្អកវិញ មានដូចជា រំដែង ២ខាំ បុក ឬកិនឱ្យម៉ដ្ឋ ម្នាស់ មួយចំហៀង កិន ឬ ចិញ្ច្រាំឱ្យម៉ដ្ឋដូចគ្នា ស្ករត្នោត មួយវែក យកទៅកម្លោចឱ្យឈ្ងុយ។ ក្រោយពីស្ករត្នោតឈ្ងុយល្អហើយ បន្ថែមទឹកចូល ១ចាន ចង្កឹះ និងអំបិល ២ស្លាបព្រាបាយ។ ក្រោយពីទឹកស្ករពុះ ចាក់ម្នាស់ រំដេង និង តាប៉ែចូល អាចប្រើតាប៉ែខ្មៅ ១ចានចង្កឹះ រួចទឹកឱ្យពុះម្ដងទៀត សឹមបិទភ្លើង និងទុកឱ្យត្រជាក់។ ពេលទឹកគ្រឿងចាវផ្អកចុះត្រជាក់ហើយ យើងត្រូវយកសាច់ត្រីមកចាវចូលគ្នាឱ្យសព្វជាមួយគ្រឿង និងរៀបដាក់ចូលទៅក្នុងក្រឡមួយ ដោយរៀបវាឱ្យបានណែនល្អ រួចសឹមចាក់ទឹកគ្រឿងដែលនៅសល់ចូលឱ្យអស់។ យើងត្រូវផ្អាប់់ផ្អកចាវរបស់យើងទុក យ៉ាងហោចណាស់មួយខែឡើង មុននឹងយកវាមកចម្អិនជាម្ហូបផ្សេងៗ។